ការដើរទៅសាលារៀនកាត់វាលស្រែ គឺជាទិដ្ឋភាពមួយដ៏ស៊ាំធ្លាប់ និងជាផ្នែកមួយនៃជីវិតកុមារភាពរបស់ក្មេងៗជាច្រើននៅតាមជនបទប្រទេសកម្ពុជា។ វាមិនមែនត្រឹមតែជាការធ្វើដំណើរពីផ្ទះទៅសាលាប៉ុណ្ណោះទេ ប៉ុន្តែវាពោរពេញទៅដោយ អនុស្សាវរីយ៍ បទពិសោធន៍ជីវិត និងអត្ថន័យជ្រាលជ្រៅ ដែលបានបន្សល់ទុកក្នុងចិត្តជារៀងរហូតសម្រាប់អ្នកធ្លាប់បានឆ្លងកាត់។ វាជាការបណ្ដុះនូវភាពអំណត់ ការតស៊ូ និងការចេះស្រឡាញ់ធម្មជាតិ ដែលបានឆ្លាក់ជាប់ក្នុងដួងចិត្តជារៀងរហូត។ មានមូលហេតុសំខាន់ៗជាច្រើនដែលនាំឲ្យកុមារនៅជនបទត្រូវដើរទៅសាលារៀនកាត់វាលស្រែជារៀងរាល់ថ្ងៃ។ កង្វះមធ្យោបាយធ្វើដំណើរ និងលទ្ធភាពគ្រួសារ នេះគឺជាមូលហេតុចម្បងបំផុតដែលជំរុញឲ្យកុមារជាច្រើនគ្មានជម្រើសក្រៅពីការដើរ។ នៅតាមជនបទដាច់ស្រយាល កុមារភាគច្រើនមិនមានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនដូចជារថយន្ត ម៉ូតូ ឬសូម្បីតែកង់គ្រប់គ្រាន់នោះទេ។ គ្រួសារជាច្រើនមានជីវភាពខ្វះខាត មិនមានលទ្ធភាពទិញមធ្យោបាយទាំងនេះឲ្យកូនបានឡើយ ទោះបីជាពួកគេចង់បានក្តី។ ម្យ៉ាងវិញទៀត សេវាដឹកជញ្ជូនសាធារណៈ ក៏មិនទាន់មាននៅគ្រប់ទីកន្លែង ឬបើមានក៏មិនសូវជាទៀងទាត់ និងមិនដល់ទីតាំងសាលារៀនដោយផ្ទាល់ឡើយ។ ដូច្នេះ ការដើរគឺជាមធ្យោបាយតែមួយគត់ដែលពួកគេអាចពឹងផ្អែកបានដើម្បីទៅដល់គោលដៅនៃការសិក្សា និងស្វែងរកអនាគតដ៏ភ្លឺស្វាង។ សាលារៀនបឋមសិក្សា ឬអនុវិទ្យាល័យ ជារឿយៗត្រូវបានសាងសង់នៅកណ្តាលភូមិ ឬនៅទីប្រជុំជន ដែលអាចនៅឆ្ងាយពីផ្ទះរបស់កុមារដែលរស់នៅជាយភូមិ ឬតាមបណ្តោយវាលស្រែដ៏ល្វឹងល្វើយ។ ដើម្បីទៅដល់សាលា កុមារត្រូវឆ្លងកាត់វាលស្រែ ចម្ការ ឬព្រៃរបោះ ដែលជា ផ្លូវកាត់ធម្មជាតិ ជួយសន្សំសំចៃពេលវេលា និងចម្ងាយបានយ៉ាងច្រើនធៀបនឹងការដើរតាមផ្លូវធំដែលវាងឆ្ងាយ។ ពេលខ្លះសូម្បីតែផ្លូវធំក៏មិនមានតភ្ជាប់ទៅដល់សាលាដោយផ្ទាល់ដែរ ឬក៏អាចជាផ្លូវលំបាកដែលមិនអាចធ្វើដំណើរបាន។ ផ្លូវថ្នល់នៅតាមជនបទជាច្រើននៅតែជាផ្លូវលំដីក្រហម ឬផ្លូវបេតុងតូចៗ ដែលអាចមានស្ថានភាពលំបាកបំផុត ជាពិសេសនៅរដូវវស្សា។ ផ្លូវទាំងនោះអាច លិចទឹក មានភក់ជ្រាំ ឬមានរណ្តៅ ធំៗដែលធ្វើឲ្យពិបាកធ្វើដំណើរដោយមធ្យោបាយផ្សេងៗ។ ផ្ទុយទៅវិញ ផ្លូវកាត់តាមវាលស្រែ ឬតាមគោយន្តអាចមានភាពងាយស្រួលដើរជាង ព្រោះមិនសូវមានរថយន្តឆ្លងកាត់ច្រើន ហើយពេលខ្លះក៏មានផ្លូវដីដែលរាបស្មើ និងស្ងួតជាង។ នៅរដូវប្រាំងវិញ ការដើរតាមវាលស្រែអាចមានធូលីតិចជាងផ្លូវដីក្រហម ដែលធ្វើឲ្យការធ្វើដំណើរមានផាសុកភាពជាង។ សម្រាប់កុមារនៅជនបទ ការដើរឆ្លងកាត់វាលស្រែគឺជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ និងវប្បធម៌របស់ពួកគេរួចទៅហើយ។ ពួកគេធំដឹងក្តីជាមួយធម្មជាតិ និងបរិស្ថានស្រស់បំព្រងទាំងនេះ ដែលជាផ្នែកសំខាន់នៃអត្តសញ្ញាណរបស់ពួកគេ។ ការដើរទៅសាលាកាត់វាលស្រែ មិនត្រឹមតែជាការធ្វើដំណើរទេ តែវាជាទម្លាប់មួយដែលផ្តល់ឱកាសឲ្យពួកគេបាន ស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងលេងកម្សាន្តជាមួយមិត្តភក្តិមុនពេលចូលរៀន ឬក្រោយពេលចេញពីសាលា។ ការដើរទៅសាលារៀនកាត់វាលស្រែ មិនត្រឹមតែជាដំណើរប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញពីទិដ្ឋភាពជាច្រើននៃជីវិតនៅជនបទ និង ស្មារតីដ៏រឹងមាំ របស់កុមារខ្មែរ។ ទោះបីជាត្រូវដើរឆ្ងាយរាប់គីឡូម៉ែត្រ ឆ្លងកាត់វាលស្រែក្រោមពន្លឺថ្ងៃក្តៅចែងចាំង រលឹមស្រិចៗ ឬភ្លៀងជោកជាំក្តី កុមារជាច្រើននៅតែមានឆន្ទៈខ្ពស់ក្នុងការទៅសាលារៀនដោយមិនបោះបង់។ នេះបង្ហាញពីការយល់ដឹងអំពីសារៈសំខាន់នៃការអប់រំ និង ការប្តេជ្ញាចិត្តដ៏មោះមុត របស់ពួកគេក្នុងការស្វែងរកចំណេះដឹង ដើម្បីផ្លាស់ប្តូរជីវភាពគ្រួសារ និងអនាគតខ្លួនឯងឲ្យកាន់តែប្រសើរឡើង។ ពួកគេជម្នះរាល់ឧបសគ្គដើម្បីទៅដល់សាលា ព្រោះតែចង់បានអនាគតមួយប្រសើរជាងមុន ដោយដឹងថាចំណេះដឹងគឺជាកូនសោរ។ ការធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់វាលស្រែ គឺជាទិដ្ឋភាពដ៏សាមញ្ញ ស្រស់បំព្រង និងធម្មជាតិបំផុតនៃជីវិតនៅជនបទ។ វាមិនមានភាពមមាញឹកដូចទីក្រុងទេ តែពោរពេញទៅដោយភាពស្ងប់ស្ងាត់ ធម្មជាតិស្រស់បំព្រង និងខ្យល់អាកាសបរិសុទ្ធ។ កុមារបានរៀនពីរបៀបរស់នៅប្រកបដោយភាពសាមញ្ញ មិនស្មុគស្មាញ និង ភាពចុះសម្រុងជាមួយធម្មជាតិ ជុំវិញខ្លួន។ ពួកគេរៀនកោតសរសើរនូវភាពស្រស់ស្អាតនៃធម្មជាតិដែលពួកគេបានឆ្លងកាត់ជារៀងរាល់ថ្ងៃ ដូចជាទេសភាពវាលស្រែពណ៌បៃតងខ្ចីពេលដើមរដូវវស្សា ពណ៌មាសនៅរដូវច្រូតកាត់ ឬហ្វូងសត្វស្លាបហើរឆ្លងកាត់។ ការចេះជួយគ្នាទៅវិញទៅមក និងសាមគ្គីភាព ជាញឹកញាប់ កុមារតែងតែដើរទៅសាលារៀនជាក្រុមៗ។ ពួកគេបានជជែកលេង លេងសើចកម្សាន្ត និង ជួយគ្នាទៅវិញទៅមក ពេលជួបការលំបាកនៅលើផ្លូវ ដូចជាឆ្លងកាត់ផ្លូវភក់ជ្រៅ ជួយកាន់សៀវភៅ ឬជួយលើកគ្នាពេលដួលរអិល។ ពួកគេបានរៀនពីរបៀបចែករំលែកចំណីអាហារ និងដោះស្រាយបញ្ហាតូចៗជាមួយគ្នា។ នេះបង្ហាញពីស្មារតីសាមគ្គីភាព ចំណងមិត្តភាពដ៏រឹងមាំ និងការយល់ចិត្តគ្នាទៅវិញទៅមក រវាងកុមារនៅជនបទ ដែលបានរៀនសូត្រពីការរស់នៅជាមួយគ្នាដោយភាពស្និទ្ធស្នាល និងពឹងពាក់គ្នា។ ពេលដើរកាត់វាលស្រែ កុមារបានឃើញផ្ទាល់ភ្នែកពីរបៀបដែលកសិករធ្វើស្រែ ចម្ការ ឃើញសត្វចិញ្ចឹមដូចជាគោ ក្របី និងសត្វព្រៃតូចៗ ដូចជាកណ្ដូប មេអំបៅ កង្កែប ឬពស់ជាដើម។ ពួកគេបានរៀនស្គាល់ប្រភេទដំណាំផ្សេងៗ ស្គាល់រដូវកាលនៃការដាំដុះ និងយល់ដឹងពីសារៈសំខាន់នៃធម្មជាតិចំពោះជីវិតមនុស្ស។ នេះបានបណ្តុះ ស្មារតីស្រឡាញ់ធម្មជាតិ ការការពារបរិស្ថាន និងការយល់ដឹងពីប្រព័ន្ធអេកូឡូស៊ីតាំងពីក្មេង។ ពួកគេរៀនពីវដ្តជីវិតរបស់ធម្មជាតិ និងការងារកសិកម្មដោយផ្ទាល់។ ទោះបីជាវាជាការលំបាកមួយផ្នែកក្តី ក៏ការដើរទៅសាលារៀនកាត់វាលស្រែក៏បានបន្សល់ទុកនូវអនុស្សាវរីយ៍កុមារភាពដ៏ស្រស់ស្អាត និងមិនអាចបំភ្លេចបានសម្រាប់មនុស្សជាច្រើន។ ពួកគេបានចងចាំនូវភាពសប្បាយរីករាយពេលបានលេងល្បែងផ្សេងៗតាមផ្លូវ ដូចជាលេងលោតបិទពួន លេងល្បែងតាមទួលស្រែ លេងចាប់ត្រី ក្តាម កង្កែប ឬពេលបានឃើញទេសភាពវាលស្រែបៃតងខ្ចីស្រស់ស្រាយ ឬពណ៌មាសដ៏ស្រស់ស្អាតនៅរដូវច្រូតកាត់ និងភាពកក់ក្តៅនៃមិត្តភាពដែលបានកសាងឡើងតាមផ្លូវទៅសាលា។ អនុស្សាវរីយ៍ទាំងនេះបានក្លាយជាផ្នែកមួយដ៏មានតម្លៃនៃជីវិតរបស់ពួកគេ។ សរុបមក ការដើរទៅសាលារៀនកាត់វាលស្រែ មិនមែនគ្រាន់តែជាទម្លាប់មួយប៉ុណ្ណោះទេ ប៉ុន្តែវាជា បទពិសោធន៍ជីវិតដ៏មានតម្លៃ ដែលបានបង្រៀនកុមារនូវការតស៊ូ ភាពអំណត់ ស្មារតីសាមគ្គីភាព និងការស្រឡាញ់ធម្មជាតិ។ វាបានក្លាយជាផ្នែកមួយដែលមិនអាចបំភ្លេចបាននៃអតីតកាលដ៏ស្រស់ស្អាតរបស់ពួកគេ ហើយជាមេរៀនជីវិតមួយដែលឆ្លាក់ជាប់ក្នុងដួងចិត្តជារៀងរហូត។